ជ្រក់មើមខ្ទឹមស គឺជាជ្រក់ដ៏ពេញនិយមមួយរបស់ខ្មែរ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់ប្រជាជនខ្មែរ។ វាគឺជាជ្រក់មួយប្រភេទដែលគេនិយមបរិភោគជាមួយម្ហូបប្រៃៗ មានរសជាតិជូរអែម ប្រៃ ល្មម ផ្សំជាមួយក្លិនឈ្ងុយនៃខ្ទឹមស។ ជ្រក់នេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែថែមទាំងជួយបំបាត់ក្លិនឆ្អាបរបស់ម្ហូប និងជួយបង្កើនចំណង់អាហារទៀតផង។ ជ្រក់មើមខ្ទឹមសមានរសជាតិជូរ ផ្អែម ប្រៃ ល្មម និងមានក្លិនឈ្ងុយប្លែក ដែលជួយបង្កើនរសជាតិម្ហូបប្រៃៗ ដូចជាត្រីអាំង សាច់អាំង សម្លរ ឬឆាផ្សេងៗ ឱ្យកាន់តែឆ្ងាញ់ពិសា។ ជាតិជូរ និងក្លិនឈ្ងុយរបស់ខ្ទឹមសនៅក្នុងជ្រក់ ជួយកាត់បន្ថយក្លិនឆ្អាបរបស់សាច់ ឬត្រីបានយ៉ាងល្អ។ ខ្ទឹមសជាគ្រឿងទេសមូលដ្ឋានដែលងាយស្រួលរកបាននៅគ្រប់ទីផ្សារ របៀបធ្វើជ្រក់ក៏មិនស្មុគស្មាញដែរ ធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះ។ គន្លឹះពិសេសនៃការធ្វើគឺ ជ្រើសរើសខ្ទឹមសដែលស្រស់ មិនទាន់ដុះពន្លក គ្មានស្នាមជាំ និងខ្ទឹមសតូចៗអាចទុកទាំងមូល។ ជំហាននេះសំខាន់ណាស់ វាជួយទាញជាតិទឹក និងជាតិហឹរខ្លាំងចេញពីខ្ទឹមស ធ្វើឱ្យខ្ទឹមសស្រួយ និងមានរសជាតិឆ្ងាញ់ជាងមុនពេលធ្វើជ្រក់។ ត្រូវប្រាកដថាទឹកជ្រក់ជាទឹកត្រជាក់ មុននឹងចាក់ចូលទៅក្នុងខ្ទឹមស បើទឹកក្តៅ វានឹងធ្វើឱ្យខ្ទឹមសទក់ និងមិនស្រួយ។ ប្រើពាងកែវ ឬធុងជ័រដែលមានគម្របបិទជិតល្អ ដើម្បីការពារកុំឱ្យជ្រក់ខូច ឬឆាប់មានមេរោគ។ កុំបារម្ភប្រសិនបើខ្ទឹមសប្រែពណ៌ទៅជាខៀវ ឬបៃតងខ្ចីបន្តិច វាមិនប៉ះពាល់ដល់សុវត្ថិភាពក្នុងការបរិភោគឡើយ។ គ្រឿងផ្សំសម្រាប់ធ្វើមានដូចជា មើមខ្ទឹមសស្រស់ ទឹកខ្មេះ ស្ករស អំបិលម៉ដ្ឋ ទឹកធម្មតា ទឹកត្រី និងម្ទេសស្រស់។ ចំពោះ របៀបធ្វើជាដំបូងបកសំបកមើមខ្ទឹមសចេញឱ្យស្អាត ដោយទុកគល់ និងចុងបន្តិចបន្តួចក៏បាន។ លាងខ្ទឹមសដែលបករួចឱ្យស្អាត រួចយកទៅត្រាំក្នុងទឹកអំបិល ដោយដាក់ឱ្យលិចខ្ទឹមសទាំងអស់។ ត្រាំទុកចោលមួយយប់ ឬប្រហែលជា ៨ទៅ១២ ម៉ោង ដើម្បីឱ្យខ្ទឹមសចេញជាតិទឹក និងកាត់បន្ថយភាពហឹរខ្លាំង។ បន្ទាប់ពីត្រាំហើយ ស្រង់ខ្ទឹមសចេញ រួចលាងទឹកស្អាតឲ្យបានច្រើនដង ដើម្បីលាងជម្រះជាតិប្រៃ និងជាតិហឹរដែលបានចេញមក។ យើងត្រូវដាក់ហាលខ្ទឹមសត្រាំឱ្យស្រស់ទឹកល្អ ដោយអាចហាលថ្ងៃបន្តិច ឬទុកឱ្យស្រស់ទឹកធម្មតា។ ក្រោយមកដាក់ទឹកខ្មេះ ស្ករស ទឹកធម្មតា និងអំបិលប្រហែល កន្លះស្លាបព្រាកាហ្វេ ចូលក្នុងឆ្នាំងមួយ។ ធ្វើការដាំដោយប្រើភ្លើងតិចៗ កូរឲ្យសព្វរហូតទាល់តែស្ករ និងអំបិលរលាយចូលគ្នាសព្វល្អ។ ទុកឲ្យទឹកដែលបានលាយគ្រឿងផ្សំនោះពុះបន្តិច រួចបិទភ្លើង ហើយទុកឲ្យត្រជាក់។ ពេលទឹកគ្រឿងផ្សំត្រជាក់ហើយ បន្ថែមទឹកត្រី និងម្ទេសស្រស់ ចូល កូរឲ្យសព្វ ភ្លក់រសជាតិលៃលកតាមចំណូលចិត្ត។ យកមើមខ្ទឹមសដែលបានរៀបចំ និងហាលស្រស់ទឹកហើយ ដាក់ចូលក្នុងក្រឡ។ ចាក់ទឹកគ្រឿងផ្សំត្រជាក់នោះចូលទៅក្នុងក្រឡខ្ទឹមស ដាក់ឲ្យលិចខ្ទឹមសទាំងអស់ ហើយបិទគម្របពាងឲ្យជិតល្អជាការស្រេច។ ទុកជ្រក់មើមខ្ទឹមស រយៈពេលប្រហែល ៣ទៅ៥ ថ្ងៃ ក្នុងអំឡុងពេលនេះ ខ្ទឹមសនឹងប្រែពណ៌ទៅជាលឿងថ្លា ឬខៀវបន្តិច ហើយរសជាតិនឹងចូលជាតិល្អ។ បន្ទាប់ពីការរក្សាទុកអស់រយៈពេល ៣-៥ ថ្ងៃ អ្នកអាចយកជ្រក់នេះទៅទទួលទានបានហើយ។ ដើម្បីរក្សាគុណភាព និងទុកបានយូរ អ្នកគួររក្សាទុកជ្រក់នេះក្នុងទូទឹកកក។ ជ្រក់មើមខ្ទឹមសជាផ្នែកមួយដ៏សំខាន់នៃម្ហូបអាហារខ្មែរ ដែលបានបន្តវេនពីដូនតា។ វាបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការកែច្នៃគ្រឿងទេសឱ្យទៅជាម្ហូបដ៏ឈ្ងុយឆ្ងាញ់។ វត្តមាននៃជ្រក់មើមខ្ទឹមសនៅលើតុបាយ ជួយបង្កើនភាពសម្បូរបែបនៃរសជាតិម្ហូបខ្មែរ ដោយបន្ថែមជាតិជូរហឹរ ទៅក្នុងម្ហូបដែលមានជាតិផ្អែម ឬប្រៃ។ សរុបមក ជ្រក់មើមខ្ទឹមស គឺការច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការបង្កើតមុខម្ហូប ដែលផ្តល់ទាំងរសជាតិ និងអាហារូបត្ថម្ភផងដែរ។